សាច់ក្រកសាច់ជ្រូកបែបខ្មែរគឺជាផ្នែកមួយនៃ វប្បធម៌ម្ហូបអាហារខ្មែរ។ រសជាតិសាច់ក្រកខ្មែរមានលក្ខណៈពិសេស ដោយសារការប្រើប្រាស់គ្រឿងផ្សំបែបប្រពៃណី។ សាច់ក្រកសាច់ជ្រូកបែបខ្មែរ មានរសជាតិពិសេស និងក្លិនឈ្ងុយឆ្ងាញ់ ដែលបណ្តាលឱ្យអ្នកញ៉ាំមានអារម្មណ៍ចង់ញ៉ាំបន្ត។ ការធ្វើសាច់ក្រកសាច់ជ្រូកបែបខ្មែរ មានច្រើនប្រភេទ ខ្លះមានរសជាតិជូរ ដូចជាសាច់ក្រកជូរ ឬណែមសាច់ជ្រូក ហើយខ្លះមានរសជាតិផ្អែម ឬប្រៃ។ ខាងក្រោមនេះ ជារបៀបធ្វើសាច់ក្រកសាច់ជ្រូកបែបខ្មែរមួយប្រភេទ ដែលពេញនិយមនៅប្រទេសកម្ពុជា។ ការធ្វើសាច់ក្រកសាច់ជ្រូកបែបខ្មែរ ត្រូវការការរៀបចំគ្រឿងផ្សំឱ្យបានត្រឹមត្រូវ និងមានភាពម៉ដ្ឋចត់ ដើម្បីធ្វើឱ្យរសជាតិឆ្ងាញ់ និងបានសមរម្យតាមបែបប្រពៃណីខ្មែរ។ សាច់ក្រកសាច់ជ្រូកបែបខ្មែរមានគ្រឿងផ្សំ ដូចជា សាច់ជ្រូកចិញ្ច្រាំ បាយដំណើប គល់ស្លឹកគ្រៃ ខ្ទឺមស ទឹកត្រី ស្ករស អំបិល ម្រេចម៉ដ្ឋ ម្សៅស៊ុប និងពោះវៀនជ្រូក។ បន្ទាប់ពីរកបានគ្រឿងផ្សំរួចហើយ យើងត្រូវចាប់ផ្ដើមធ្វើម្ហូប ដោយរៀបចំគ្រឿងផ្សំឱ្យបានរួចរាល់ និងត្រឹមត្រូវសិន រួចហើយនោះលាយគ្រឿងទាំងអស់ឱ្យសព្វ ដើម្បីឱ្យមានរសជាតិស្មើគ្នា។ អ្នកត្រូវលាងសម្អាតសាច់ជ្រូក និងហាន់ជាចំណិតតូចៗ រួចចិញ្ច្រាំ ឬកិនឱ្យម៉ដ្ឋ។ បន្ទាប់មក ត្រូវបុកគល់ស្លឹកគ្រៃ និងខ្ទឹមសឱ្យម៉ដ្ឋសព្វ ដើម្បីឱ្យបង្ហាញក្លិនឈ្ងុយឆ្ងាញ់។ បន្ទាប់មកទៀត អ្នកត្រូវលាងសម្អាតពោះវៀនជ្រូកឱ្យស្អាតល្អ ដោយប្រើទឹក អំបិល និងទឹកខ្មេះ ដើម្បីបំបាត់ក្លិនឆ្អាប។ អ្នកត្រូវលាងសម្អាត ពោះវៀនជ្រូក ឱ្យបានស្អាតល្អមុននឹងយកមកច្រកសាច់។ ហើយ យកចានធំមួយ ដាក់សាច់ជ្រូកចិញ្ច្រាំ គល់ស្លឹកគ្រៃបុក ខ្ទឹមសបុក ទឹកត្រី ស្ករស អំបិល ម្រេចម៉ដ្ឋ និងម្សៅស៊ុប។ ច្របល់គ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វល្អ រួចបន្ថែមបាយដំណើប ចូលច្របល់បន្តទៀតឱ្យសព្វ រហូតដល់សាច់មានសភាពស្អិត។ ការច្របល់គ្រឿងផ្សំចូលគ្នាឱ្យសព្វ ជាកត្តាសំខាន់ក្នុងការកំណត់រសជាតិ និងសភាពរបស់សាច់ក្រក ឱ្យមានភាពឆ្ងាញ់ និងមានសមាសភាពល្អ។ ពេលលាយគ្រឿងផ្សំទាំងអស់រួចហើយ យើងត្រូវរៀបចំច្រកសាច់ក្រកម្តង ដើម្បីទទួលបានសាច់ក្រក សម្រាប់ដំណាក់កាលបន្តគឺការចម្អិន។ យកសាច់ដែលបានលាយគ្រឿង មកញាត់ក្នុងពោះវៀនជ្រូកទាំងអស់។ ការញាត់សាច់ ចូលក្នុងពោះវៀនជ្រូកទាមទារភាពប៉ិនប្រសប់ផងដែរ។ អ្នកអាចប្រើឧបករណ៍ញាត់សាច់ក្រក ឬប្រើវិធីបុរាណដោយប្រើដបទឹកកាត់មាត់ ហើយរុញសាច់ចូលថ្នមៗ។ ពេលញាត់បានប្រវែងល្មមហើយ ចងពោះវៀនជ្រូកជាដុំៗ ឬជាកង់ៗ តាមទំហំដែលអ្នកចង់បាន។ បន្ទាប់ពីច្រកសាច់រួចហើយ យកសាច់ក្រកដែលបានចងជាដុំៗ ទៅព្យួរនៅកន្លែងដែលមានខ្យល់ចេញចូលល្អ និងមានពន្លឺថ្ងៃ រយៈពេល ២ ទៅ ៣ ថ្ងៃ សីតុណ្ហភាពកាន់តែក្ដៅ សាច់ក្រកឆាប់ជូរ ប៉ុន្តែកុំឱ្យត្រូវកម្ដៅថ្ងៃខ្លាំងពេក។ ការហាលថ្ងៃនេះ ជួយឱ្យសាច់ក្រកស្ងួត និងមានក្លិនឈ្ងុយ ហើយជាតិបាយក៏ជួយឱ្យសាច់ក្រកមានជាតិជូរតាមបែបធម្មជាតិ។ អ្នកអាច កែសម្រួលបរិមាណគ្រឿងផ្សំ តាមចំណង់ចំណូលចិត្តនៃរសជាតិផ្ទាល់ខ្លួន។ សាច់ក្រកសាច់ជ្រូកបែបខ្មែរអាចយកទៅ អាំង ចៀន ឬបំពង ក៏បាន។ មុននឹងចម្អិន អ្នកគួរ ចោះសាច់ក្រកបន្តិច ដើម្បីកុំឱ្យវាផ្ទុះ។ គេនិយមញ៉ាំសាច់ក្រកនេះជាមួយ បន្លែស្រស់ៗ ដូចជាត្រសក់ ការ៉ុត និងជីនាងវងជាដើម។ ទឹកត្រីកោះកុង ឬទឹកត្រីផ្អែមជាគ្រឿងជ្រលក់ដ៏ស័ក្តិសមសម្រាប់សាច់ក្រក។ រសជាតិឈ្ងុយឆ្ងាញ់របស់សាច់ក្រកសាច់ជ្រូកបែបខ្មែរ ធ្វើឱ្យមនុស្សជាច្រើន ជាប់ចិត្តក្នងការញុាំហើយចង់ញុាំទៀត។ សាច់ក្រកសាច់ជ្រូក គឺជាមុខម្ហូបដ៏ល្អសម្រាប់ធ្វើ និងចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ការធ្វើសាច់ក្រកសាច់គោបែបខ្មែរ មានលក្ខណៈស្រដៀងនឹងសាច់ក្រកសាច់ជ្រូកដែរ គ្រាន់តែប្រើសាច់គោជំនួស។